ការធ្វើដំណើរនៅតាមដងផ្លូវក្នុងប្រទេសកម្ពុជា ជួនកាលយើងតែងតែជួបប្រទះនូវប៉ុស្តិ៍ត្រួតពិនិត្យរបស់សមត្ថកិច្ច។ ដូច្នេះការយល់ដឹងពីរបៀបអនុវត្តត្រឹមត្រូវនៅចំណុចប៉ុស្តិ៍ត្រួតពិនិត្យទាំងនេះ គឺមានសារៈសំខាន់ណាស់សម្រាប់អ្នកបើកបរគ្រប់រូប ព្រោះជួយធានានូវសុវត្ថិភាព ភាពរលូនក្នុងការធ្វើដំណើរ និងការគោរពទៅវិញទៅមករវាងប្រជាពលរដ្ឋ និងមន្ត្រីអនុវត្តច្បាប់។។ គោលការណ៍ណែនាំសំខាន់ៗនៅពេលជួបប៉ុស្តិ៍ត្រួតពិនិត្យត្រូវបន្ថយល្បឿន យានយន្តរបស់អ្នកភ្លាមៗ ដោយបង្ហាញពីការប្រុងប្រយ័ត្នខ្ពស់។ ត្រូវ អនុវត្តតាមសញ្ញា ដែលមាននៅលើផ្លូវ ដូចជាសញ្ញាឈប់ ឬសញ្ញាបន្ថយល្បឿន លើសពីនេះ ត្រូវស្តាប់ និងធ្វើតាមការណែនាំដោយផ្ទាល់របស់មន្ត្រីសមត្ថកិច្ចដែលកំពុងបំពេញភារកិច្ចនៅទីនោះ។ ដោយការធ្វើបែបនេះមិនត្រឹមតែបង្ហាញពីការគោរពច្បាប់ប៉ុណ្ណោះទេ ថែមទាំងជួយការពារគ្រោះថ្នាក់ដែលអាចកើតមានផងដែរ។ នៅពេលមន្ត្រីប៉ូលិស ឬសមត្ថកិច្ចមកដល់បង្អួចរថយន្តរបស់អ្នក អ្នកគួរបើកកញ្ចក់បង្អួច ហើយធ្វើការគោរពទៅកាន់ពួកគាត់។ កាយវិការល្អដែលបង្ហាញពីការគោរព និងភាពរួសរាយរាក់ទាក់ ជាមួយនឹងទឹកមុខញញឹម និងសម្ដីទន់ភ្លន់ អាចជួយឱ្យដំណើរការត្រួតពិនិត្យមានភាពរលូន និងកាត់បន្ថយភាពតានតឹង។ បន្ទាប់មកត្រូវត្រៀមឯកសារឲ្យរួចរាល់មុនពេលទៅដល់ប៉ុស្តិ៍ត្រួតពិនិត្យ ដូចជា ត្រៀមអត្តសញ្ញាណប័ណ្ណ បណ្ណបើកបរ និងឯកសាររថយន្ត ជាដើម។ ការរៀបចំទុកជាមុនបែបនេះជួយឱ្យមន្ត្រីងាយស្រួលពិនិត្យ ហើយមិនចាំបាច់ស្វែងរកយូរដែលធ្វើឱ្យខាតពេលវេលាទាំងសងខាង។ ម៉្យាងវិញទៀតដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ និងការគោរពគ្នាទៅវិញទៅមក កុំថតវីដេអូ ឬថតសំឡេង នៅពេលដែលអ្នកកំពុងត្រូវបានត្រួតពិនិត្យ ដោយគ្មានការអនុញ្ញាត ពីសមត្ថកិច្ចឡើយ។ ហើយការថតរូប ឬវីដេអូដោយគ្មានការអនុញ្ញាត ក៏ត្រូវបានចាត់ទុកថាជាការរំខានដល់ការបំពេញភារកិច្ចរបស់មន្ត្រីផងដែរ។ ប្រសិនបើអ្នកមានបំណងចង់ថតដើម្បីគោលបំណងជាក់លាក់ណាមួយ អ្នកត្រូវសុំការអនុញ្ញាតជាមុន។ ក្នុងករណីមន្ត្រីប៉ូលិស ឬសមត្ថកិច្ច ស្នើឲ្យអ្នកចេញពីឡាន ឬបញ្ឈប់រថយន្ត សូមចុះមកតាមសម្រួល និងធ្វើតាមការណែនាំរបស់ពួកគាត់ដោយមិនចាំបាច់តវ៉ានោះឡើយ។ ប្រសិនបើអ្នកមិនព្រមសហការអាចនាំឱ្យមានភាពស្មុគស្មាញ ឬការយល់ច្រឡំកាន់តែច្រើន ដោយអ្នកត្រូវព្យាយាមរក្សាភាពស្ងប់ស្ងាត់ និងសហការដើម្បីដោះស្រាយស្ថានការណ៍។ ក្នុងករណីដែលអ្នកជួបប្រទះ អំពើមិនសមរម្យ ការបំពានច្បាប់ ឬការទាមទារខុសពីច្បាប់ ពីសំណាក់មន្ត្រីណាមួយ សូមកុំតបតផ្ទាល់ នៅនឹងកន្លែងនោះឡើយ ព្រោះការតបតផ្ទាល់អាចនាំឱ្យស្ថានការណ៍កាន់តែអាក្រក់។ ផ្ទុយទៅវិញ សូមកត់ត្រាលម្អិតនូវអ្វីដែលបានកើតឡើង ដូចជាឈ្មោះមន្ត្រី លេខផ្លាកសញ្ញា លេខប៉ុស្តិ៍ត្រួតពិនិត្យ ពេលវេលា និងកាលបរិច្ឆេទ។ បន្ទាប់មក សូមជម្រាបទៅមន្រ្តីពាក់ព័ន្ធ ដែលមានសិទ្ធិអំណាចខ្ពស់ជាង ឬស្ថាប័នប្រឆាំងអំពើពុករលួយ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ប៉ុន្តែរាល់ពាក្យបណ្ដឹងក៏ត្រូវតែមានភស្តុតាងច្បាស់លាស់ដែរ។ ការណែនាំខាងលើ គឺជារឿងសំខាន់ណាស់សម្រាប់អ្នកបើកបរគ្រប់រូប ដើម្បីជៀសវាងការផាកពិន័យ ការចាប់ឃុំខ្លួន ឬបញ្ហាផ្សេងៗដែលអាចកើតឡើងដោយសារការមិនយល់ច្បាប់ ឬការមិនសហការ។ ហើយការគោរពសមត្ថកិច្ច និងច្បាប់ចរាចរណ៍ គឺជាផ្នែកមួយនៃការចូលរួមចំណែកក្នុងការថែរក្សាសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខក្នុងសង្គម ដែលបង្ហាញពីភាពជាពលរដ្ឋល្អ។ ម្យ៉ាងវិញទៀតការយល់ដឹងពីច្បាប់ និងការអនុវត្តច្បាប់បានត្រឹមត្រូវក៏ជួយការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកផងដែរ ដោយអ្នកនឹងមានទំនុកចិត្តនៅពេលត្រូវបានត្រួតពិនិត្យ ហើយអាចដឹងពីដែនកំណត់នៃការអនុវត្តរបស់មន្ត្រី។។